កាលពីព្រេងនាយ មានដូនចាស់ម្នាក់បានដាំឃ្លោកសាដៀវមួយដើម។ លុះឃ្លោកនោះដុះទើបតែលាស់បានស្លឹកពីរ ក៏មានបុរសម្នាក់ឈ្មោះ សុខ មកទាក់ទងទិញ ឱ្យថ្លៃមួយកហាបណៈ រួចក៏ដើរទៅបាត់។ ដូនចាស់ខំថែទាំដើមឃ្លោកយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនដែលឃើញសុខមកសួរនាំអ្វីទៀតឡើយ។ នៅពេលឃ្លោកផ្លែ មានបុរសម្នាក់ទៀតឈ្មោះ សាន្ត បានមកទាក់ទងទិញឃ្លោកនោះទៀត។ ដូនចាស់ប្រាប់ថា “ឃ្លោកនេះមានគេទិញរួចហើយ តាំងពីលាស់បានស្លឹកពីរមកម៉្លេះ”។ សាន្តសួរថា “គេទិញឃ្លោកនោះ តើគេឱ្យថ្លៃប៉ុន្មាន?”។ ដូនចាស់ឆ្លើយថា “មួយកហាបណៈ”។ បន្ទាប់មក សាន្តបានឱ្យថ្លៃពីរកហាបណៈ។ ឯដូនចាស់ អរនឹងបានប្រាក់ ក៏លក់ឃ្លោកនោះឱ្យទៅឱ្យអ្នកទីពីរ។ ក្រោយពីទិញបានឃ្លោកហើយសាន្តតែងតែទៅមកថែរក្សាផ្លែឃ្លោកនោះជាប្រចាំ។ លុះដល់ផ្លែឃ្លោកធំក៏បេះយកទៅធ្វើជាសាដៀវមួយ។ សាន្តតែងតែដេញសាដៀវលេង នៅលំនៅរបស់គាត់។ ចំណែកឯ សុខនៅពេលបានឮសំឡេងសាដៀវពីរោះក៏ចូលទៅសួរនាំថា “តើអ្នកបានឃ្លោកសាដៀវនេះពីណា?”។ សាន្តឆ្លើយថា “ខ្ញុំទិញពីដូនចាស់”។ ឮបែបនេះ សុខក៏ខឹងភ្លាម ហើយនិយាយថា “ម្តេចក៏ឯងលួចផ្លែឃ្លោកខ្ញុំ?”។ ឯសាន្តក៏តបវិញថា “ខ្ញុំមិនបានលួចផ្លែឃ្លោកឯងទេ! បើឯងមិនជឿ យើងនាំគ្នាទៅសួរ ដូនចាស់ម្ចាស់ឃ្លោកនោះ”។ សុខ និងសាន្តក៏នាំគ្នាទៅជួបដូនចាស់។ សុខសួរដូនចាស់ថា “ដូនលក់ឃ្លោកឱ្យអ្នកនេះមែនឬ?” ដូនចាស់ថា “លក់មែន”។ សុខក៏សួរដូនចាស់ទាំងខឹងថា “ម្តេចក៏ដូនលក់ផ្លែឃ្លោកខ្ញុំ?”។ ដូនចាស់ សុខ និងសាន្ត ជជែកគ្នាយកត្រូវតែរៀងៗខ្លួន។ អ្នកទាំងបីនាក់ទាល់គំនិត ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រ សូមឱ្យព្រះអង្គកាត់សេចក្តី។ ព្រះមហាក្សត្រទ្រង់ពិចារណា ហើយមានព្រះរាជបន្ទូលថា “ព្រះស្តែងទិញមុនគេ គឺទិញតែដើម ហើយដើរទៅបាត់ពុំនៅរក្សា។ ហេតុនេះ ផ្លែឃ្លោកនោះត្រូវបានទៅព្រះស្ដែងដែលទិញក្រោយគេនេះឯង”។ សុខ និងសាន្ត សុខចិត្តទទួលយកការកាត់ក្តីពីព្រះមហាក្សត្រ រួចហើយក៏ក្រាបថ្វាយបង្គំលាទៅផ្ទះវិញទៅ។ ក្រោយមក សុខ និងសាន្ត ក៏ក្លាយទៅជាមិត្តល្អនឹងគ្នា ព្រោះពួកគេទាំងពីរនាក់សុទ្ធតែចូលចិត្តសំឡេងសាដៀវដូចៗគ្នា។